រីឯមុខម្ហូបចុងក្រោយគឺកំពឹសបុកជាមួយអំពិលខ្ចី ដែលគេច្រើនតែធ្វើនៅរដូវស្សាពីព្រោះអាកាសធាតុ និងបរិយាកាសត្រូវនឹងមុខម្ហូបមួយនេះ ដោយហេតុថាខែនេះសំបូរក្តិបអំពិល និងកំពឹសច្រើន។ គ្រឿងផ្សំសម្រាប់ធ្វើបុកកំពឹសជាមួយអំពិលខ្ចីមានដូចជា កំពឹស អំពិលខ្ចី ខ្ទឹមស ខ្ទឹមក្រហម ប្រហុក អំបិល ស្ករស ម្សៅស៊ុប ម្ទេស ជីនាងវង ជីរណា ម្អម ព្រមទាំងបន្លែ ត្រសក់ រំចង់ និងផ្កាស្នោ។ ដំបូង គេត្រូវយកកំពឹសទៅសម្អាត និងបេះក្បាលឱ្យស្អាតសិន។ បន្ទាប់មកបុកខ្ទឹមស ខ្ទឹមក្រហម និងអំពិលមុនសិន សិមដាក់ប្រហុក កំពឹស អំបិល ស្ករ និងម្សៅស៊ុប ចូលតាមបរិមាណ។ បន្ទាប់ពីបុករួចរាល់ រៀបជី និងបន្លែដាក់ចាន រួចចាក់ល្បាយដែលបានបុកចូលជាការស្រេច។